នៅកម្ពុជា គ្រួសារ ជាពិសេសគ្រួសារធំៗ ឬគ្រួសារច្រើនជំនាន់ ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើត និងដំណើរការអាជីវកម្មខ្នាតតូច ដែលជារឿយៗត្រូវបានគេស្គាល់ថាជា អាជីវកម្មគ្រួសារ។ អាជីវកម្មទាំងនេះមិនត្រឹមតែជាសសរស្តម្ភនៃសេដ្ឋកិច្ចមូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងជាប្រភពចំណូលដ៏សំខាន់សម្រាប់គ្រួសារជាច្រើន។ ការចូលរួមរបស់សមាជិកគ្រួសារមិនមែនត្រឹមតែជាកម្លាំងពលកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការវិនិយោគទុន ជំនួយផ្លូវចិត្ត និងជាអ្នករក្សាប្រពៃណីអាជីវកម្មផងដែរ។ ដែលធ្វើឱ្យវាខុសប្លែកពីអាជីវកម្មដែលដំណើរការដោយក្រុមហ៊ុន ឬអង្គភាពធំៗ។ ទម្រង់នៃតួនាទី និងការចូលរួមរបស់សមាជិកគ្រួសារក្នុងអាជីវកម្មខ្នាតតូចមានច្រើនទម្រង់ និងមានលក្ខណៈបត់បែនខ្ពស់ ដែលបង្ហាញពីភាពរឹងមាំនៃចំណងគ្រួសារក្នុងការងារ។ កម្លាំងពលកម្ម គឺជាទម្រង់សំខាន់បំផុត និងជាក់ស្តែងបំផុត។ ស្ទើរតែគ្រប់សមាជិកគ្រួសារ រាប់តាំងពីកូនចៅវ័យជំទង់ រហូតដល់ជីដូនជីតាដែលមានបទពិសោធន៍ជីវិត ដែលអាចចូលរួមជួយការងារផ្សេងៗនៅក្នុងអាជីវកម្មបាន។ ឧទាហរណ៍ជាក់ស្ដែង ក្នុងអាជីវកម្មលក់ដូរតាមផ្ទះ ឬតូប សមាជិកគ្រួសារអាចជួយរៀបចំទំនិញដាក់តាំង លក់ដូរមុខហាង រាប់លុយ និងធ្វើបញ្ជីចំណូលចំណាយសាមញ្ញ ឬដឹកជញ្ជូនទំនិញបន្តិចបន្តួច។ ក្មេងៗអាចជួយរត់រករបស់របរ ឬសម្អាតហាង និងដឹកទំនិញជូនភ្ញៀវជាដើម។ សម្រាប់អាជីវកម្មម្ហូបអាហារ ពួកគេអាចជួយចម្អិន ហាន់បន្លែ លាងចាន រៀបចំតុ បម្រើភ្ញៀវ គិតលុយ និងជួយលាងសម្អាតកន្លែងជាដើម។ ជួនកាល រូបមន្តម្ហូបអាហារពិសេសៗក៏ជាមរតកគ្រួសារ ដែលត្រូវបានបន្តពីជំនាន់មួយទៅជំនាន់មួយទៀតផង។ នៅក្នុងអាជីវកម្មសិប្បកម្ម ឬកែច្នៃ សមាជិកគ្រួសារអាចជួយក្នុងការផលិត កែច្នៃ វេចខ្ចប់ និងលក់ផលិតផលសម្រេចផ្សេងៗ។ ការប្រើប្រាស់កម្លាំងពលកម្មគ្រួសារ បានជួយកាត់បន្ថយថ្លៃដើមប្រតិបត្តិការ យ៉ាងច្រើន ព្រោះមិនចាំបាច់ចំណាយលើប្រាក់ឈ្នួលខ្ពស់ដូចបុគ្គលិកខាងក្រៅឡើយ។ លើសពីនេះ ពួកគេមានទំនួលខុសត្រូវខ្ពស់ ភាពស្មោះត្រង់ និងការប្តេជ្ញាចិត្តចំពោះអាជីវកម្មជាងបុគ្គលិកដទៃ ព្រោះពួកគេយល់ថាភាពជោគជ័យនៃអាជីវកម្មគឺទាក់ទងដោយផ្ទាល់ទៅនឹងសុខុមាលភាពរបស់គ្រួសារទាំងមូល។ ចំណុចគន្លឹះមួយទៀត ក្នុងដំណាក់កាលចាប់ផ្តើម ឬនៅពេលអាជីវកម្មត្រូវការទុនបន្ថែមដើម្បីពង្រីក ឬដោះស្រាយវិបត្តិ សមាជិកគ្រួសារអាចជាប្រភពហិរញ្ញវត្ថុដ៏សំខាន់។ ពួកគេអាច ចូលរួមវិនិយោគទុនផ្ទាល់ខ្លួន ផ្តល់ប្រាក់កម្ចី និងលក់ទ្រព្យសម្បត្តិជាដើម។ សមាជិកដែលមានប្រាក់សន្សំ អាចយកមកវិនិយោគរួមគ្នា បង្កើតជាដើមទុនរួម ដែលកាត់បន្ថយតម្រូវការក្នុងការខ្ចីប្រាក់ពីធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុដែលមានការប្រាក់ខ្ពស់។ ម្យ៉ាងទៀត សមាជិកគ្រួសារអាចផ្តល់ប្រាក់កម្ចីទៅវិញទៅមកដោយគ្មានការប្រាក់ ឬការប្រាក់ទាប ដែលជាការសម្រាលបន្ទុកដ៏ធ្ងន់សម្រាប់អាជីវកម្មខ្នាតតូច។ ករណីខ្លះ ជីដូនជីតា ឬឪពុកម្តាយអាចសម្រេចចិត្តលក់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនខ្លះៗ ដូចជាដី ចម្ការ ឬមាស ដើម្បីជួយកូនចៅចាប់ផ្តើមអាជីវកម្ម ឬដោះស្រាយវិបត្តិសាច់ប្រាក់។ ការគាំទ្រផ្នែកហិរញ្ញវត្ថុនេះផ្តល់ភាពបត់បែន និងកាត់បន្ថយសម្ពាធពីបំណុលខាងក្រៅ ដែលអាចជាបន្ទុកធ្ងន់សម្រាប់អាជីវកម្មខ្នាតតូចដែលទើបចាប់ផ្តើម ឬមិនទាន់មានស្ថិរភាព។ រីឯ ការចែករំលែកជំនាញ និងបទពិសោធន៍ទៅកាន់ គ្រួសារប្រៀបដូចជាសាលារៀនមួយសម្រាប់សមាជិកជំនាន់ក្រោយ។ សមាជិកគ្រួសារដែលធ្លាប់មានបទពិសោធន៍ក្នុងការធ្វើអាជីវកម្ម ឬមានជំនាញជាក់លាក់ អាចផ្តល់ដំបូន្មាន ការណែនាំ និងបង្រៀនសមាជិកដទៃ។ ឧទាហរណ៍ ឪពុកម្តាយអាចបង្រៀនកូនៗអំពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុ របៀបទំនាក់ទំនងជាមួយអតិថិជន យុទ្ធសាស្ត្រលក់ដូរ ឬរបៀបដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងក្នុងអាជីវកម្ម។ ជីដូនជីតា អាចចែករំលែករូបមន្តសម្ងាត់ របៀបចម្អិនម្ហូបប្រចាំត្រកូល ឬជំនាញសិប្បកម្មប្លែកៗ ដែលជាអត្តសញ្ញាណរបស់អាជីវកម្ម។ ឯ បងប្អូនដែលមានចំណេះដឹងផ្នែកទីផ្សារឌីជីថល ឬគណនេយ្យ ក៏អាចជួយបណ្តុះបណ្តាលសមាជិកដទៃផងដែរ។ ការបន្តវេនជំនាញ និងចំណេះដឹងពីជំនាន់មួយទៅជំនាន់មួយ ជួយឲ្យអាជីវកម្មរក្សាបាននូវគុណភាព លក្ខណៈពិសេស និងប្រពៃណីរបស់ខ្លួន ដែលជាចំណុចទាក់ទាញអតិថិជន។ មួយវិញទៀត ការធ្វើអាជីវកម្មតែងតែជួបប្រទះនូវបញ្ហា ឧបសគ្គ និងមានការបរាជ័យខ្លះ។ ក្នុងពេលនោះដែរសមាជិកគ្រួសារ គឺជាប្រភពនៃការគាំទ្រផ្លូវចិត្តដ៏សំខាន់បំផុត។ ពីព្រោះ នៅពេលអាជីវកម្មជួបការលំបាក ឬពេលម្ចាស់អាជីវកម្មមានអារម្មណ៍ធុញទ្រាន់ ឬអស់សង្ឃឹម ក្រុមគ្រួសារគឺជាអ្នកនៅក្បែរផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្តឲ្យបន្តតស៊ូដំបូងគេបំផុត។ ពួកគេអាចផ្តល់ដំបូន្មានផ្ទាល់ខ្លួន ឬជួយរកដំណោះស្រាយនៅពេលមានវិបត្តិ។ ហើយការនិយាយគ្នាទៅវិញទៅមក និងការចែករំលែកបញ្ហាជាមួយមនុស្សជាទីស្រឡាញ់ ក៏ជួយកាត់បន្ថយភាពតានតឹង និងស្ត្រេសបានផងដែរ។ ការមានគ្រួសារនៅពីក្រោយខ្នង ផ្តល់នូវទំនុកចិត្ត និងជំរុញទឹកចិត្តឲ្យម្ចាស់អាជីវកម្មបន្តតស៊ូ ហើយមិនងាយបោះបង់ចោល។ នៅក្នុងអាជីវកម្មគ្រួសារ សមាជិកអាចមានភាពបត់បែនខ្ពស់ក្នុងការកំណត់ម៉ោងធ្វើការ ថ្ងៃឈប់សម្រាក ឬការប្តូរវេនគ្នាទៅតាមតម្រូវការផ្ទាល់ខ្លួន ឬតម្រូវការអាជីវកម្ម។ ឧទាហរណ៍ ប្រសិនបើសមាជិកគ្រួសារណាម្នាក់មានកិច្ចការផ្ទាល់ខ្លួនចាំបាច់ ពួកគេអាចប្តូរវេនជាមួយសមាជិកដទៃបានយ៉ាងងាយស្រួល។ វាជួយសម្រួលដល់ការគ្រប់គ្រងជីវិតផ្ទាល់ខ្លួន និងការងារក្នុងពេលតែមួយ ដែលអាចជាការលំបាកសម្រាប់បុគ្គលិកខាងក្រៅ។ ទោះបីជាមានអត្ថប្រយោជន៍ច្រើនក៏ដោយ ការចូលរួមរបស់គ្រួសារក្នុងអាជីវកម្មក៏អាចបង្កឲ្យមានបញ្ហាប្រឈម និងហានិភ័យមួយចំនួនផងដែរ ដែលទាមទារការគ្រប់គ្រងដោយប្រុងប្រយ័ត្ន។ ជាក់ស្ដែង ជម្លោះផ្ទៃក្នុង គឺជាបញ្ហាធំជាងគេ និងជាក្តីបារម្ភចម្បង។ ការលាយឡំគ្នារវាងទំនាក់ទំនងគ្រួសារ និងទំនាក់ទំនងការងារ អាចនាំឲ្យមានជម្លោះផ្ទៃក្នុងដែលពិបាកដោះស្រាយ។ បញ្ហាអាចកើតចេញពីការបែងចែកប្រាក់ចំណេញមិនច្បាស់លាស់ ការកំណត់តួនាទីមិនសមស្រប ភាពមិនពេញចិត្តចំពោះការងាររបស់គ្នា និងភាពលម្អៀងជាដើម។ ការបែងចែកប្រាក់ចំណេញមិនច្បាស់លាស់ សមាជិកម្នាក់ៗអាចមានអារម្មណ៍ថាខ្លួនរួមចំណែកច្រើនជាងអ្នកដទៃ ប៉ុន្តែទទួលបានចំណែកស្មើគ្នា ឬតិចជាង។ ឯ ការកំណត់តួនាទីមិនសមស្រប សម្រាប់សមាជិកដែលគ្មានបទពិសោធន៍ ឬសមត្ថភាពក្នុងមុខតំណែងសំខាន់ៗក៏ជាបញ្ហាមួយដែរ។ ម្យ៉ាងទៀត សមាជិកគ្រួសារអាចរិះគន់ការងារគ្នាទៅវិញទៅមកដោយផ្ទាល់ពេក ឬមិនទទួលយកការរិះគន់ ដោយសារតែគិតថាជាគ្រួសារ។ ម្ចាស់អាជីវកម្មអាចលម្អៀងទៅរកកូនចៅ ឬបងប្អូនរបស់ខ្លួន ធ្វើឲ្យសមាជិកដទៃ ឬបុគ្គលិកខាងក្រៅមិនពេញចិត្ត។ ជម្លោះទាំងនេះ អាចប៉ះពាល់ដល់ចំណងគ្រួសារយ៉ាងធ្ងន់ធ្ងរ និងធ្វើឲ្យអាជីវកម្មជាប់គាំង ឬដួលរលំ។ ភាពមិនច្បាស់លាស់រវាងការងារ និងគ្រួសារ គឺជាព្រំដែនរវាងការងារ និងជីវិតគ្រួសារអាចនឹងមិនច្បាស់លាស់។ ការពិភាក្សាពីរឿងអាជីវកម្មអាចបន្តចូលដល់ក្នុងពេលញ៉ាំបាយ ពេលសម្រាកលំហែ និងសូម្បីតែមុនពេលចូលគេង។ នេះធ្វើឲ្យសមាជិកគ្រួសារមានអារម្មណ៍តានតឹងជានិច្ច មិនមានពេលវេលាសម្រាប់ខ្លួនឯង ឬសម្រាប់លំហែអារម្មណ៍។ ទទ្ទឹមនឹងនេះ ការងារអាចលុកលុយជីវិតផ្ទាល់ខ្លួន និងកាត់បន្ថយគុណភាពជីវិតបានទៀតផង។ អាជីវកម្មគ្រួសារមួយចំនួនអាចខ្វះការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈ ព្រោះផ្អែកលើភាពទុកចិត្ត និងអារម្មណ៍ច្រើនជាងគោលការណ៍ច្បាស់លាស់។ ការបែងចែកតួនាទី និងការទទួលខុសត្រូវអាចមិនច្បាស់លាស់ ដែលនាំឲ្យមានភាពរញ៉េរញ៉ៃ ឬការជាន់គ្នានៃភារកិច្ច។ ឯ ការដែលមិនមានប្រព័ន្ធកំណត់ប្រាក់ខែ ឬប្រាក់ចំណេញច្បាស់លាស់ ក៏អាចបង្កបញ្ហាផងដែរ។ ជួនកាល សមាជិកគ្រួសារអាចមានការភ័យខ្លាចក្នុងការផ្លាស់ប្តូរ ឬច្នៃប្រឌិតថ្មីៗ ដោយសារតែការប្រកាន់ខ្ជាប់នូវប្រពៃណី ឬទម្លាប់ចាស់។ នេះអាចធ្វើឲ្យអាជីវកម្មពិបាកនឹងរីកចម្រើន និងប្រកួតប្រជែងនៅក្នុងទីផ្សារដែលមានការប្រែប្រួលរហ័ស។ លើសពីនេះ ជួនកាលការបែងចែកអំណាចនៅក្នុងគ្រួសារអាចធ្វើឲ្យការសម្រេចចិត្តថ្មីៗមានការយឺតយ៉ាវ។ មិនត្រឹមតែប៉ុណ្ណោះ សមាជិកគ្រួសារមួយចំនួនអាចទទួលបន្ទុកការងារច្រើនហួសហេតុ ដោយសារតែពួកគេជាអ្នកដឹកនាំ ឬមានការទទួលខុសត្រូវខ្ពស់។ ពួកគេអាចធ្វើការច្រើនជាងម៉ោងកំណត់ មិនមានថ្ងៃឈប់សម្រាកគ្រប់គ្រាន់ ឬត្រូវដោះស្រាយបញ្ហាជាច្រើនក្នុងពេលតែមួយ។ នេះអាចនាំឲ្យមានភាពអស់កម្លាំង ឬស្ត្រេស ដែលប៉ះពាល់ដល់សុខភាព និងទំនាក់ទំនងក្នុងគ្រួសារ។ ជាពិសេស នៅក្នុងសម័យទំនើបនេះ ជាមួយនឹងការរីកចម្រើននៃសេដ្ឋកិច្ច ការកើនឡើងនូវការប្រកួតប្រជែងទីផ្សារ និងការផ្លាស់ប្តូរផ្នត់គំនិត អាជីវកម្មគ្រួសារជាច្រើនបានចាប់ផ្តើមធ្វើការផ្លាស់ប្តូរដើម្បីសម្របខ្លួន និងរីកចម្រើនប្រកបដោយចីរភាព។ នៅពេលដែលអាជីវកម្មខ្នាតតូចរីកចម្រើនធំជាងមុន មានអតិថិជនកាន់តែច្រើន វានឹងមានបរិមាណការងារច្រើនដូចគ្នា។ ការពឹងផ្អែកទាំងស្រុងលើកម្លាំងពលកម្មគ្រួសារអាចលែងគ្រប់គ្រាន់ ឬលែងមានប្រសិទ្ធភាពទៀតផង។ ម្ចាស់អាជីវកម្មចាប់ផ្តើមមានតម្រូវការបុគ្គលិកដែលមានជំនាញជាក់លាក់ ដូចជាជំនាញទីផ្សារឌីជីថល គណនេយ្យ ឬបច្ចេកវិទ្យា ឬត្រូវការកម្លាំងពលកម្មច្រើនដើម្បីបំពេញតម្រូវការទីផ្សារ និងពង្រីកប្រតិបត្តិការ។ ដើម្បីឆ្លើយតបនឹងតម្រូវការនេះ អាជីវកម្មគ្រួសារជាច្រើនបានចាប់ផ្តើមជួលបុគ្គលិកខាងក្រៅ ដែលមិនមែនជាសមាជិកគ្រួសារ។ ការជួលបុគ្គលិកខាងក្រៅផ្តល់នូវគុណសម្បត្តិជាច្រើនដូចជា ទទួលបានជំនាញថ្មីៗ បង្កើនផលិតភាព និងការកាត់បន្ថយជម្លោះផ្ទៃក្នុង។ បុគ្គលិកខាងក្រៅអាចនាំមកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗដែលសមាជិកគ្រួសារមិនទាន់មាន។ ការដែលមានកម្លាំងពលកម្មបន្ថែម អាចជួយបង្កើនល្បឿនការងារ និងប្រសិទ្ធភាពក្នុងប្រតិបត្តិការ។ ការបែងចែកការងាររវាងសមាជិកគ្រួសារ និងបុគ្គលិកខាងក្រៅអាចជួយកាត់បន្ថយជម្លោះដែលកើតចេញពីការងារក្នុងគ្រួសារផងដែរ។ ជាធម្មតា នៅពេលដែលមានបុគ្គលិកខាងក្រៅចូលរួម អាជីវកម្មត្រូវតែមានការបែងចែកតួនាទី ការទទួលខុសត្រូវ និងឋានានុក្រមឲ្យបានច្បាស់លាស់ និងមានលក្ខណៈវិជ្ជាជីវៈជាងមុន។ ទាំងនេះជួយបង្កើតបរិយាកាសការងារប្រកបដោយយុត្តិធម៌ តម្លាភាព និងប្រសិទ្ធភាព។ វាក៏ជួយការពារការលាយឡំគ្នារវាងទំនាក់ទំនងផ្ទាល់ខ្លួន និងទំនាក់ទំនងការងារផងដែរ។ អាជីវកម្មគ្រួសារមួយចំនួនក៏បានចាប់ផ្តើមដាក់បញ្ចូលប្រព័ន្ធគ្រប់គ្រងទំនើបៗ ដូចជាប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស និងប្រព័ន្ធប្រតិបត្តិការ ដើម្បីបង្កើនប្រសិទ្ធភាព ប្រសិទ្ធផល និងតម្លាភាព។ នេះជួយអាជីវកម្មឲ្យមានភាពរៀបរយ មានទិន្នន័យច្បាស់លាស់សម្រាប់ធ្វើការសម្រេចចិត្ត និងងាយស្រួលក្នុងការពង្រីកខ្លួនទៅថ្ងៃមុខ។ ទោះបីជាមានការផ្លាស់ប្តូរ និងវិជ្ជាជីវៈកម្មយ៉ាងណាក៏ដោយ អាជីវកម្មគ្រួសារជោគជ័យជាច្រើននៅតែរក្សាបាននូវតម្លៃស្នូលរបស់គ្រួសារដដែរ។ ដូចជា ភាពស្មោះត្រង់ ការយកចិត្តទុកដាក់ចំពោះបុគ្គលិកទាំងអស់ ការប្តេជ្ញាចិត្តចំពោះគុណភាពផលិតផល ឬសេវាកម្ម និងការកសាងកេរ្តិ៍ឈ្មោះល្អ។ ពួកគេព្យាយាមរក្សាតុល្យភាពរវាងការគ្រប់គ្រងបែបគ្រួសារ និងការគ្រប់គ្រងបែបវិជ្ជាជីវៈ ដើម្បីទទួលបានគុណសម្បត្តិទាំងពីរ។ សរុបមក តួនាទីរបស់គ្រួសារធំៗក្នុងការដំណើរការអាជីវកម្មខ្នាតតូចនៅកម្ពុជាគឺមិនអាចប្រកែកបានឡើយ។ ពួកគេជាប្រភពនៃកម្លាំងពលកម្ម ហិរញ្ញវត្ថុ ជំនាញ និងការគាំទ្រផ្លូវចិត្តដ៏សំខាន់។ ទោះបីជាមានបញ្ហាប្រឈមខ្លះៗក៏ដោយ ការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ ការបង្កើតប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ និងការរក្សានូវតម្លៃស្នូលរបស់គ្រួសារ គឺជាគន្លឹះដើម្បីឲ្យអាជីវកម្មគ្រួសារនៅតែអាចរីកចម្រើន និងរួមចំណែកដល់សេដ្ឋកិច្ចជាតិបានយូរអង្វែង និងប្រកបដោយនិរន្តរភាព។